ល្បែងទាញព្រ័ត្រ គឺជាល្បែងប្រជាប្រិយមួយដ៏ល្បីល្បាញ និងពេញនិយមបំផុតរបស់ខ្មែរ។ វាតែងតែត្រូវបានលេងកម្សាន្តនៅក្នុងពិធីបុណ្យប្រពៃណីផ្សេងៗ ជាពិសេសពិធីបុណ្យចូលឆ្នាំខ្មែរ។ ល្បែងនេះមិនត្រឹមតែផ្តល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងសាមគ្គីភាព កម្លាំងកាយចិត្ត និងបង្ហាញពីការរួបរួមគ្នាក្នុងសង្គមខ្មែរទៀតផង។ ល្បែងទាញព្រ័ត្រមានប្រវត្តិយូរលង់ណាស់មកហើយនៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានគេជឿថាមានតាំងពីសម័យបុរាណមកម្ល៉េះ។ ល្បែងនេះមានលក្ខណៈស្រដៀងទៅនឹងល្បែងមួយចំនួននៅក្នុងបណ្ដាប្រទេសអាស៊ីផ្សេងទៀតដែរ។ សម្រាប់ខ្មែរ ល្បែងទាញព្រ័ត្រត្រូវបានផ្សារភ្ជាប់ទៅនឹងជំនឿពីបុរាណទាក់ទងនឹងទឹកភ្លៀង និងជីជាតិដី។ ការទាញព្រ័ត្រត្រូវបានគេជឿថាជាពិធីមួយដើម្បី ហៅទឹកភ្លៀង ឱ្យបានគ្រប់គ្រាន់សម្រាប់បង្កបង្កើនផលស្រូវ។ ក្រុមណាដែលឈ្នះ គេជឿថាភូមិ ឬតំបន់នោះនឹងទទួលបានផលដំណាំល្អ មានទឹកភ្លៀងបរិបូរណ៍។ ល្បែងនេះតម្រូវឱ្យមានការសហការ និងសាមគ្គីភាពគ្នាជាក្រុម។ អ្នកលេងទាំងអស់ត្រូវតែទាញក្នុងទិសដៅតែមួយ និងប្រើកម្លាំងដំណាលគ្នា ទើបអាចទទួលបានជ័យជម្នះ។ ដែលនេះឆ្លុះបញ្ចាំងពីតម្លៃនៃការរួបរួមគ្នានៅក្នុងសង្គមខ្មែរ។ ល្បែងទាញព្រ័ត្រជាទូទៅត្រូវបានលេងដោយក្រុមពីរ ដែលមានចំនួនអ្នកលេងស្មើគ្នា។ ជាធម្មតា គេប្រើខ្សែពួរធំៗ រឹងមាំ ឬវល្លិ៍ឈើធំៗ ដែលមានប្រវែងសមល្មម។ ខ្សែព្រ័ត្រនេះគឺជា ឧបករណ៍ស្នូលសំខាន់បំផុតសម្រាប់លេង។ ជួនកាល គេអាចប្រើក្រមា ឬខ្សែចំណងតូចៗចងភ្ជាប់ទៅនឹងខ្សែព្រ័ត្រធំ។ នេះគឺដើម្បីឱ្យអ្នកលេងអាចចាប់កាន់បានជាប់ល្អ និងមិនងាយរអិល។ ជាដំបូង គេគូសបន្ទាត់កណ្ដាលមួយនៅលើដី ដែលជាបន្ទាត់កំណត់ជ័យជម្នះ ឬបរាជ័យ។ បន្ទាប់មក ក្រុមទាំងពីរត្រូវឈរនៅសងខាងបន្ទាត់កណ្ដាល ដោយចាប់កាន់ខ្សែព្រ័ត្ររៀងខ្លួន។ ចំណុចកណ្ដាលនៃខ្សែព្រ័ត្រគឺត្រូវស្ថិតនៅត្រង់បន្ទាត់កណ្ដាលដែលបានគូស។ អ្នកលេងម្នាក់ៗត្រូវតោងខ្សែព្រ័ត្រឱ្យជាប់ល្អ ដោយដាក់ខ្លួនទាបបន្តិច និងត្រៀមទាញឱ្យអស់ពីកម្លាំង។ គេអាចអង្គុយ ឬឈរក៏បាន តែត្រូវរកលំនឹងនិងទប់ខ្លួនឱ្យមាំ។ នៅពេលដែលអ្នកអាជ្ញាកណ្ដាលឱ្យសញ្ញា "ចាប់ផ្ដើម" ក្រុមទាំងពីរចាប់ផ្តើមទាញខ្សែព្រ័ត្រទៅកាន់ទិសដៅរៀងៗខ្លួន។ ក្រុមនីមួយៗត្រូវប្រឹងប្រែងទាញឱ្យអស់ពីសមត្ថភាព និងប្រើប្រាស់កម្លាំងដំណាលគ្នា ដើម្បីទាញខ្សែព្រ័ត្រឱ្យចំណុចកណ្ដាលកន្លងផុតពីបន្ទាត់កណ្ដាលទៅខាងក្រុមខ្លួន។ ក្រុមណាដែលទាញក្រុមម្ខាងទៀតឱ្យឆ្លងផុតបន្ទាត់កណ្ដាលបាន ក្រុមនោះគឺជាអ្នកឈ្នះ។ ល្បែងនេះអាចលេងបានពីរ ឬបីទឹក អាស្រ័យលើការព្រមព្រៀងគ្នា ឬលក្ខខណ្ឌនៃការប្រកួត។ ល្បែងទាញព្រ័ត្រមិនត្រឹមតែជាល្បែងកម្សាន្តសម្រាប់ពង្រឹងកាយសម្បទាប៉ុណ្ណោះទេ តែវាក៏ជាមធ្យោបាយដ៏ល្អមួយក្នុងការបង្កើនភាពសប្បាយរីករាយ។ សំឡេងហ៊ោកញ្ជ្រៀវ និងស្មារតីសាមគ្គីគ្នានៅក្នុងសហគមន៍ ជាពិសេសក្នុងឱកាសបុណ្យប្រពៃណីជាតិ។